ការបង្កើតកម្មវិធីសំឡេងជាភាសាខ្មែរ និងអង់គ្លេសមិនមែនជារឿងថ្មីទេ ប៉ុន្តែវាបានក្លាយជាមធ្យោបាយសំខាន់មួយក្នុងការចែកចាយព័ត៌មាន និងការអប់រំក្នុងសម័យឌីជីថល។ សព្វថ្ងៃនេះការបង្កើតកម្មវិធីសំឡេងតាមប្រព័ន្ធអ៊ីនធឺណិតកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជននៅក្នុងប្រទេសកម្ពុជាយើង។ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗបានជំរុញឱ្យការចែករំលែកព័ត៌មានតាមរយៈការនិយាយមានភាពសម្បូរបែបជាងពេលណាៗទាំងអស់។ អ្នកផលិតមាតិកាគួរតែសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីតម្រូវការរបស់អ្នកស្តាប់ដើម្បីឱ្យកម្មវិធីរបស់ខ្លួនមានភាពទាក់ទាញខ្លាំង។ ពិភពលោកនៃកម្មវិធីសំឡេងគឺជាកន្លែងដែលយើងអាចបង្ហាញពីសមត្ថភាពនិងទស្សនៈផ្ទាល់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាបានយ៉ាងងាយស្រួលបំផុត។ ការចាប់ផ្តើមដំបូងអាចមានភាពលំបាកខ្លះៗប៉ុន្តែការរៀបចំគម្រោងឱ្យបានច្បាស់លាស់នឹងជួយឱ្យដំណើរការនេះទទួលបានជោគជ័យជាក់ជាមិនខាន។ ជំហានដំបូងបំផុតដែលអ្នកត្រូវធ្វើគឺការសម្រេចចិត្តជ្រើសរើសទម្រង់នៃកម្មវិធីឱ្យបានត្រឹមត្រូវទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ អ្នកអាចជ្រើសរើសការនិយាយលាយគ្នារវាងភាសាខ្មែរ និងអង់គ្លេសក្នុងពេលតែមួយដែលវាមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យសម័យថ្មី។ របៀបនិយាយបែបនេះហៅថាការប្រើប្រាស់ភាសាចម្រុះដែលជួយឱ្យការសន្ទនាមានភាពរស់រវើក និងមានភាពជិតស្និទ្ធជាមួយអ្នកស្តាប់យ៉ាងខ្លាំង។ ប្រសិនបើអ្នកចង់ឱ្យមានសណ្តាប់ធ្នាប់ជាងនេះអ្នកអាចបែងចែកភាគនីមួយៗឱ្យនៅដាច់ដោយឡែកពីគ្នាទៅតាមភាសាដែលបានកំណត់ទុកជាមុន។ ការផលិតភាគខ្លះជាភាសាខ្មែរសុទ្ធ និងភាគខ្លះទៀតជាភាសាអង់គ្លេសសុទ្ធគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីពង្រីកមូលដ្ឋានអ្នកស្តាប់ឱ្យកាន់តែទូលំទូលាយ។ ម្យ៉ាងវិញទៀតអ្នកក៏អាចរៀបចំកិច្ចសម្ភាសន៍បែបពីរភាសាដែលអនុញ្ញាតឱ្យភ្ញៀវកិត្តិយសអាចបញ្ចេញមតិយោបល់បានយ៉ាងមានសេរីភាពបំផុត។ ក្នុងករណីដែលភ្ញៀវកិត្តិយសនិយមនិយាយភាសាអង់គ្លេសអ្នកសម្របសម្រួលត្រូវមានភារកិច្ចសង្ខេបអត្ថន័យជាភាសាខ្មែរជូនដល់អ្នកស្តាប់ភ្លាមៗ។ ការធ្វើបែបនេះជួយឱ្យអ្នកស្តាប់ដែលមិនសូវពូកែភាសាបរទេសអាចយល់ពីខ្លឹមសារសំខាន់ៗដែលភ្ញៀវបានលើកឡើងនៅក្នុងកម្មវិធីនោះបាន។ បន្ទាប់ពីកំណត់ទម្រង់កម្មវិធីរួចហើយការត្រៀមលក្ខណៈផ្នែកឧបករណ៍បច្ចេកទេសគឺជាចំណុចសំខាន់បន្ទាប់ដែលមិនអាចខ្វះបានឡើយ។ គុណភាពសំឡេងគឺជាបេះដូងនៃកម្មវិធីសំឡេងដូច្នេះអ្នកមិនគួររំលងការវិនិយោគលើឧបករណ៍ដែលមានគុណភាពល្អត្រឹមត្រូវនោះទេ។ មីក្រូហ្វូនគឺជាឧបករណ៍ដែលអ្នកត្រូវយកចិត្តទុកដាក់បំផុតព្រោះវាជាអ្នកប្រមូលយកសំឡេងរបស់អ្នកទៅកាន់ត្រចៀករបស់អ្នកស្តាប់។ អ្នកអាចចាប់ផ្តើមប្រើប្រាស់ប្រភេទមីក្រូហ្វូនដែលមានរន្ធដោតយូអេសប៊ីព្រោះវាមានភាពងាយស្រួលក្នុងការភ្ជាប់ទៅកាន់កុំព្យូទ័រផ្ទាល់តែម្តង។ ម៉ូដែលល្បីៗដូចជាប៊្លូ យីធីគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើមដំបូង ឬចង់បានភាពងាយស្រួលក្នុងការដំឡើង។ សម្រាប់អ្នកដែលចង់បានកម្រិតអាជីពការប្រើប្រាស់មីក្រូហ្វូនប្រភេទអុិចអិលអ័រនឹងផ្តល់នូវកម្រិតសំឡេងដែលច្បាស់ និងមានភាពស្រទន់ជាងមុន។ ឧបករណ៍នេះតម្រូវឱ្យមានម៉ាស៊ីនបំប្លែងសំឡេងបន្ថែមទៀតប៉ុន្តែលទ្ធផលដែលទទួលបានគឺពិតជាមានតម្លៃសមស្របទៅនឹងការចំណាយរបស់អ្នក។ ក្រៅពីមីក្រូហ្វូនការប្រើប្រាស់កម្មវិធីកាត់តសំឡេងក៏មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមាតិការបស់អ្នកមានលក្ខណៈស្តង់ដារ។ កម្មវិធីអូដាស៊ីធីគឺជាជម្រើសដ៏អស្ចារ្យសម្រាប់អ្នកដែលចង់បានកម្មវិធីឥតគិតថ្លៃ និងមានមុខងារប្រើប្រាស់គ្រប់គ្រាន់សម្រាប់កាត់តសំឡេង។ ប៉ុន្តែប្រសិនបើអ្នកចង់បានមុខងារកម្រិតខ្ពស់កម្មវិធីអាដុប អូឌីសិនគឺជាឧបករណ៍ដែលអាជីពកាត់តសំឡេងល្បីៗទូទាំងលោកនិយមប្រើប្រាស់។ កម្មវិធីទាំងនេះជួយឱ្យអ្នកអាចលុបបំបាត់សំឡេងរំខានផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលថត ឬកែសម្រួលកម្រិតសំឡេងឱ្យស្មើគ្នា។ បរិយាកាសនៅក្នុងកន្លែងថតក៏ជាកត្តាកំណត់គុណភាពសំឡេងផងដែរដូច្នេះអ្នកត្រូវជ្រើសរើសបន្ទប់ដែលមានភាពស្ងប់ស្ងាត់បំផុត។ អ្នកគួរតែជ្រើសរើសបន្ទប់ដែលមានកម្រាលព្រំ ឬមានវាំងននក្រាស់ៗដើម្បីជួយស្រូបសំឡេង និងការពារកុំឱ្យមានសំឡេងខ្ទរខ្លាំងពេក។ ការរៀបចំកន្លែងថតឱ្យបានល្អនឹងជួយកាត់បន្ថយការងារកាត់តរបស់អ្នកនៅពេលក្រោយ និងធ្វើឱ្យសំឡេងដែលថតបានមានភាពធម្មជាតិ។ នៅពេលដែលឧបករណ៍ និងកន្លែងថតរួចរាល់ហើយការរៀបចំមាតិកា និងអត្ថបទព្រាងគឺជាកិច្ចការដែលត្រូវធ្វើដោយយកចិត្តទុកដាក់បំផុត។ ការនិយាយជាពីរភាសាអាចធ្វើឱ្យអ្នកជួបការលំបាក ឬមានការរអាក់រអួលប្រសិនបើអ្នកមិនបានត្រៀមពាក្យពេចន៍ឱ្យបានច្បាស់លាស់។ អ្នកគួរតែកត់ត្រានូវពាក្យគន្លឹះសំខាន់ៗជាពីរភាសាទុកជាមុនដើម្បីបង្ការការភ្លេចពាក្យបច្ចេកទេសណាមួយនៅពេលកំពុងនិយាយ។ ការរៀបចំអត្ថបទព្រាងមិនមែនមានន័យថាត្រូវអានតាមគ្រប់តួអក្សរនោះទេគឺគ្រាន់តែជាការកំណត់ទិសដៅនៃសាច់រឿងឱ្យមានរបៀបរៀបរយ។ ការយល់ដឹងពីបរិបទវប្បធម៌ខ្មែរគឺជាចំណុចដែលត្រូវប្រុងប្រយ័ត្នបំផុតនៅពេលដែលអ្នកបកប្រែពីភាសាអង់គ្លេសមកវិញ។ អ្នកត្រូវប្រាកដថាការបកស្រាយរបស់អ្នកគឺសមស្របទៅនឹងទំនៀមទម្លាប់ខ្មែរ និងអាចយល់បានយ៉ាងងាយស្រួលសម្រាប់អ្នកស្តាប់អន្តរជាតិ។ ការបញ្ជ្រាបចំណេះដឹងថ្មីៗតាមរយៈភាសាអង់គ្លេសត្រូវតែធ្វើឡើងដោយមានការសម្របសម្រួលឱ្យត្រូវនឹងផ្នត់គំនិតរបស់អ្នកស្រុក។ ភាពច្បាស់លាស់នៃការបញ្ចេញសំឡេងគឺជាគន្លឹះដើម្បីឱ្យអ្នកស្តាប់អាចទទួលយកព័ត៌មានដែលអ្នកចង់ផ្តល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ មិនចាំបាច់ប្រើប្រាស់ពាក្យខ្ពស់ពេកដែលពិបាកយល់នោះទេអ្វីដែលសំខាន់គឺការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ និងច្បាស់ៗបំផុត។ អ្នកស្ដាប់ចូលចិត្តភាពរស់រវើក និងភាពស្មោះត្រង់របស់អ្នកនិយាយជាជាងការស្តាប់នរណាម្នាក់ដែលនិយាយតាមបែបអានអត្ថបទ។ ភាពជាខ្លួនឯងនឹងធ្វើឱ្យអ្នកមានភាពលេចធ្លោនៅក្នុងចំណោមអ្នកផលិតកម្មវិធីសំឡេងដទៃទៀតដែលកំពុងកើនឡើងនៅក្នុងទីផ្សារបច្ចុប្បន្ន។ ការមានទំនុកចិត្តលើខ្លួនឯងនៅពេលនិយាយនឹងជួយឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍បានល្អបំផុតទោះបីជាមានកំហុសបន្តិចបន្តួចក៏ដោយ។ ក្រោយពេលបញ្ចប់ការកាត់តរួចរាល់ការជ្រើសរើសវេទិកាសម្រាប់ផ្សព្វផ្សាយគឺជាជំហានចុងក្រោយដើម្បីឱ្យមាតិកាទៅដល់ដៃអ្នកស្តាប់។ ស្ប៉ូទីហ្វាយគឺជាវេទិកាដ៏ពេញនិយមបំផុតមួយដែលអ្នកស្តាប់ទូទាំងពិភពលោកតែងតែចូលមកស្វែងរកមាតិកាថ្មីៗជារៀងរាល់ថ្ងៃ។ អែបផលផតខាស ក៏ជាកន្លែងដែលអ្នកមិនគួររំលងឡើយព្រោះវាមានអ្នកប្រើប្រាស់ច្រើន និងមានប្រព័ន្ធគ្រប់គ្រងមាតិកាបានល្អបំផុត។ ការដាក់ផ្សាយលើវេទិកាអន្តរជាតិទាំងនេះនឹងជួយឱ្យកម្មវិធីសំឡេងរបស់អ្នកមានឱកាសទទួលបានការចាប់អារម្មណ៍ពីមនុស្សនៅគ្រប់ទីកន្លែង។ ក្រៅពីកម្មវិធីស្តាប់សំឡេងសុទ្ធយូធូបគឺជាកន្លែងដ៏មានសក្តានុពលបំផុតសម្រាប់ការផ្សព្វផ្សាយជាលក្ខណៈវីដេអូកម្មវិធីសំឡេង។ ការដាក់វីដេអូដែលមានអក្សររត់ក្រោមទាំងពីរភាសានឹងជួយឱ្យឆានែលរបស់អ្នករីកចម្រើនលឿន និងទាក់ទាញអ្នកមើលបានច្រើន។ អ្នកស្ដាប់សម័យថ្មីចូលចិត្តមើលសកម្មភាពរបស់អ្នកនិយាយតាមរយៈវីដេអូព្រោះវាផ្តល់នូវអារម្មណ៍ពិត និងមានភាពស្និទ្ធស្នាលជាងមុន។ បណ្តាញសង្គមគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការជំរុញឱ្យមាតិការបស់អ្នកមានភាពល្បីល្បាញក្នុងរយៈពេលដ៏ខ្លីបំផុត។ អ្នកអាចកាត់ជាវីឌីអូខ្លីៗសម្រាប់ដាក់នៅលើរាល ឬតីកតុកដោយប្រើចំណងជើងទាក់ទាញជាពីរភាសាដើម្បីឱ្យមានការចែករំលែកបន្ត។ ការផ្សព្វផ្សាយតាមរយៈរូបភាព និងសម្រង់សម្តីសំខាន់ៗចេញពីកម្មវិធីសំឡេងរបស់អ្នកក៏ជាវិធីសាស្ត្រទាក់ទាញចិត្តអ្នកស្តាប់បានយ៉ាងល្អ។ ការប្រើប្រាស់កម្រិតភាសាឱ្យបានសមស្របនឹងជួយឱ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្សដែលមានវ័យខុសគ្នាបានយ៉ាងងាយស្រួល។ អ្នកគួរតែរក្សាតុល្យភាពរវាងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់ភាសាអង់គ្លេសឱ្យបានស្ទាត់ជំនាញបំផុត។ ការអភិវឌ្ឍសមត្ថភាពភាសាជាប្រចាំគឺជាកិច្ចការដែលអ្នកផលិតកម្មវិធីសំឡេងគ្រប់រូបត្រូវធ្វើដើម្បីរក្សាគុណភាពនៃកម្មវិធីរបស់ខ្លួន។ ការតាមដានព័ត៌មាន និងចំណេះដឹងថ្មីៗនឹងជួយឱ្យមាតិការបស់អ្នកតែងតែមានភាពថ្មីប្លែក និងមិនមានភាពស៊ាំញ៉ាំសម្រាប់អ្នកស្តាប់។ ការឆ្លើយតបទៅនឹងមតិយោបល់របស់អ្នកស្តាប់គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកសាងសហគមន៍អ្នកគាំទ្រឱ្យមានភាពរឹងមាំយូរអង្វែង។ អ្នកត្រូវមានចិត្តទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនា និងកែលម្អចំណុចខ្វះខាតនានាដែលបានកើតឡើងក្នុងពេលកន្លងមក។ ការធ្វើកម្មវិធីសំឡេងមិនមែនគ្រាន់តែជាការនិយាយនោះទេប៉ុន្តែវាគឺជាការចែករំលែកបទពិសោធន៍ និងការផ្តល់តម្លៃដល់អ្នកដែលកំពុងស្តាប់។ រាល់មាតិកាដែលអ្នកបានផលិតឡើងសុទ្ធតែមានតម្លៃ និងអាចផ្តល់ជាចំណេះដឹងដល់នរណាម្នាក់ដែលកំពុងត្រូវការវានៅក្នុងសង្គម។ ការខិតខំប្រឹងប្រែងរៀនសូត្រពីបច្ចេកទេសថ្មីៗនឹងធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញម្នាក់នៅក្នុងវិស័យផលិតមាតិកាសំឡេងនាពេលអនាគត។ ពិភពឌីជីថលកំពុងតែបើកចំហរយ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានមហិច្ឆតា និងមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចក្តីសុបិនរបស់ខ្លួន។ ការផលិតកម្មវិធីសំឡេងគឺជាការធ្វើដំណើរដ៏អស្ចារ្យមួយដែលនាំអ្នកទៅជួបមនុស្សថ្មីៗ និងទទួលបានបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។ ចូរចាប់ផ្តើមពីចំណុចតូចៗដែលអ្នកមាននៅថ្ងៃនេះ ហើយបន្តអភិវឌ្ឍវាឱ្យកាន់តែធំធាត់ទៅមុខជាលំដាប់ដោយក្តីសង្ឃឹមជានិច្ច។ ការតស៊ូ និងការអត់ធ្មត់គឺជាអាវុធដ៏សំខាន់បំផុតក្នុងការជម្នះរាល់ឧបសគ្គដែលអ្នកអាចនឹងជួបប្រទះនៅលើវិថីដ៏វែងឆ្ងាយនេះ។ សង្គមខ្មែរត្រូវការអ្នកដែលមានសមត្ថភាព និងមានឆន្ទៈក្នុងការបង្កើតមាតិកាល្អៗដើម្បីជួយលើកកម្ពស់ចំណេះដឹងទូទៅដល់យុវជន។ ភាសាខ្មែរគឺជាអត្តសញ្ញាណជាតិរបស់យើងចំណែកភាសាអង់គ្លេសគឺជាស្ពានចម្លងយើងទៅកាន់ពិភពលោកដ៏ធំល្វឹងល្វើយដែលពោរពេញដោយឱកាស។ ការរួមបញ្ចូលគ្នារវាងភាសាទាំងពីរនេះនៅក្នុងកម្មវិធីសំឡេងគឺជាការសម្រេចចិត្តដ៏វៃឆ្លាតមួយសម្រាប់អ្នកផលិតមាតិកានៅក្នុងយុគសម័យថ្មី។ អ្នកនឹងយល់ថាការនិយាយនៅមុខមីក្រូហ្វូនគឺជាសិល្បៈនៃការផ្តល់ឱ្យដែលផ្តល់នូវភាពរីករាយដល់ទាំងអ្នកនិយាយ និងអ្នកស្តាប់គ្រប់គ្នា។ រាល់ពាក្យពេចន៍ដែលអ្នកបានបញ្ចេញមកក្រៅអាចជាប្រភពនៃកម្លាំងចិត្តសម្រាប់អ្នកដែលកំពុងអស់សង្ឃឹម ឬកំពុងស្វែងរកផ្លូវដើរ។ ចូរមានមោទនភាពចំពោះការងារដែលអ្នកកំពុងធ្វើព្រោះវាគឺជាផ្នែកមួយនៃការកសាងចំណេះដឹង និងវប្បធម៌ចែករំលែកក្នុងសង្គមជាតិ។ ភាពជោគជ័យមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការធ្វើការងារយ៉ាងខ្ជាប់ខ្ជួន និងមានគោលដៅពិតប្រាកដ។ ការរៀនពីកំហុសគឺជាមេរៀនដ៏ល្អបំផុតដែលគ្មានសាលាណាមួយអាចបង្រៀនអ្នកបានក្រៅពីការចុះអនុវត្តផ្ទាល់ដោយខ្លួនឯងឡើយ។ បច្ចេកវិទ្យានឹងបន្តផ្លាស់ប្តូរជានិច្ចប៉ុន្តែសមត្ថភាពក្នុងការនិយាយ និងការគិតរបស់អ្នកនឹងនៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ចូរកុំរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងមានភាពល្អឥតខ្ចោះទើបចាប់ផ្តើមព្រោះភាពល្អឥតខ្ចោះកើតចេញពីការរៀនសូត្រក្នុងពេលធ្វើ។ កម្មវិធីសំឡេងរបស់អ្នកអាចជានិមិត្តរូបនៃភាពច្នៃប្រឌិត និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសក្តានុពលរបស់យុវជនខ្មែរនៅលើឆាកអន្តរជាតិបាន។ ការរក្សាបាននូវក្រមសីលធម៌នៅក្នុងការនិយាយគឺជាចំណុចដែលត្រូវប្រកាន់ខ្ជាប់ជានិច្ចដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ អ្នកស្ដាប់នឹងផ្តល់តម្លៃដល់អ្នកដែលនិយាយការពិត និងមានព័ត៌មានច្បាស់លាស់ដែលយោងទៅតាមប្រភពដែលអាចជឿទុកចិត្តបានជានិច្ច។ ការកសាងម៉ាកសញ្ញាផ្ទាល់ខ្លួនតាមរយៈកម្មវិធីសំឡេងនឹងបើកផ្លូវឱ្យអ្នកទទួលបានឱកាសការងារ និងកិច្ចសហការថ្មីៗជាច្រើនដែលស្មានមិនដល់។ មិនថាអ្នកនិយាយអំពីប្រធានបទអ្វីនោះទេចូរធ្វើវាដោយបេះដូង និងដោយក្តីស្រឡាញ់ដែលចេញពីក្នុងខ្លួនរបស់អ្នកយ៉ាងពិតប្រាកដ។ ការចែករំលែករឿងរ៉ាវជោគជ័យ ឬការបរាជ័យរបស់អ្នកដទៃនៅក្នុងកម្មវិធីក៏ជាវិធីសាស្ត្រទាក់ទាញអ្នកស្តាប់ឱ្យចូលរួមពិភាក្សាបានដែរ។ ការប្រើប្រាស់តន្ត្រីផ្ទៃខាងក្រោយឱ្យបានសមស្របនឹងជួយបង្កើនបរិយាកាសឱ្យកាន់តែជក់ចិត្ត និងធ្វើឱ្យអ្នកស្តាប់មិនមានអារម្មណ៍ធុញទ្រាន់។ អ្នកគួរតែសិក្សាពីការកែសម្រួលកម្រិតសំឡេងតន្ត្រីឱ្យបានល្អដើម្បីកុំឱ្យវាបាត់បង់សំឡេងនិយាយដែលជាខ្លឹមសារចម្បងនៃកម្មវិធី។ ការធ្វើកម្មវិធីសំឡេងគឺជាការវិនិយោគលើខ្លួនឯងដែលនឹងផ្តល់ផលតបស្នងមកវិញជាចំណេះដឹង និងសមត្ថភាពទំនាក់ទំនងដែលមានភាពប្រសើរជាងមុន។ អ្នកនឹងឃើញថាខ្លួនឯងមានការប្រែប្រួល និងមានភាពក្លាហានជាងមុននៅក្នុងការបញ្ចេញមតិយោបល់នៅចំពោះមុខសាធារណជនទូទៅ។ ការមានកាលវិភាគចេញផ្សាយភាគថ្មីៗឱ្យបានទៀងទាត់គឺជាគន្លឹះសំខាន់ដើម្បីរក្សាអ្នកស្តាប់ឱ្យនៅជាមួយកម្មវិធីរបស់អ្នកបានយូរ។ អ្នកអាចកំណត់យកថ្ងៃណាមួយក្នុងមួយសប្តាហ៍ដើម្បីចេញផ្សាយមាតិកាថ្មីដែលធ្វើឱ្យអ្នកស្តាប់តែងតែរង់ចាំតាមដានជានិច្ចតាមការកំណត់។ ការសហការជាមួយអ្នកផលិតកម្មវិធីសំឡេងដទៃទៀតក៏ជាមធ្យោបាយដ៏ល្អក្នុងការផ្លាស់ប្តូរអ្នកស្តាប់ និងពង្រីកបណ្តាញទំនាក់ទំនងឱ្យធំជាងមុន។ ការរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ច្រើនជាងនឹងជួយឱ្យអ្នកអាចដើរបានលឿន និងជៀសវាងបាននូវកំហុសឆ្គងដែលមិនចាំបាច់នានា។ ចូរកុំភ្លេចពិនិត្យមើលស្ថិតិនៃអ្នកស្តាប់ដើម្បីយល់ដឹងថា តើមាតិកាប្រភេទណាដែលពួកគេចូលចិត្តស្តាប់ជាងគេបំផុតក្នុងចំណោមភាគទាំងអស់។ ទិន្នន័យទាំងនេះនឹងជួយឱ្យអ្នកអាចរៀបចំផែនការមាតិកានៅពេលក្រោយឱ្យកាន់តែត្រូវចិត្តអ្នកស្តាប់ និងទទួលបានជោគជ័យកាន់តែខ្លាំង។ ការរៀបចំចំណងជើង និងរូបភាពតំណាងកម្មវិធីឱ្យមានភាពទាក់ទាញគឺជាសិល្បៈមួយដែលជួយឱ្យមនុស្សសម្រេចចិត្តចុចស្តាប់កម្មវិធីសំឡេងរបស់អ្នក។ ពណ៌ និងពុម្ពអក្សរដែលប្រើប្រាស់នៅលើរូបភាពគួរតែមានភាពស៊ីគ្នា និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃកម្មវិធីដែលអ្នកបានបង្កើតឡើង។ ការសរសេរសេចក្តីសង្ខេបនៃភាគនីមួយៗឱ្យបានខ្លីខ្លឹម និងគួរឱ្យចាប់អារម្មណ៍នឹងជួយឱ្យអ្នកស្តាប់យល់ពីអ្វីដែលពួកគេនឹងទទួលបាន។ អ្នកក៏អាចបញ្ចូលនូវតំណភ្ជាប់ផ្សេងៗនៅក្នុងការពិពណ៌នាដើម្បីឱ្យអ្នកស្តាប់អាចស្វែងរកព័ត៌មានបន្ថែម ឬតាមដានបណ្តាញសង្គមរបស់អ្នក។ ការបង្កើនគុណភាពនៃមាតិកាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍផ្នែកបច្ចេកទេសដើម្បីឱ្យកម្មវិធីមានភាពល្អឥតខ្ចោះគ្រប់ជ្រុងជ្រោយ។ ការប្រើប្រាស់ភាសាខ្មែរឱ្យបានសមរម្យតាមកាលៈទេសៈគឺជាការផ្តល់តម្លៃដល់វប្បធម៌ និងអក្សរសាស្ត្រដែលជាគ្រឹះនៃជាតិសាសន៍យើង។ ទន្ទឹមនឹងនោះការប្រើប្រាស់ភាសាអង់គ្លេសឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតក៏នឹងជួយពង្រឹងទំនុកចិត្តរបស់អ្នកនៅក្នុងការប្រាស្រ័យទាក់ទង។ អ្នកផលិតកម្មវិធីសំឡេងត្រូវតែជាមនុស្សដែលចូលចិត្តអាន និងចូលចិត្តរៀនសូត្រអ្វីដែលថ្មីៗជានិច្ចដើម្បីយកមកចែករំលែកដល់អ្នកដទៃ។ ការមានទម្លាប់កត់ត្រានូវគំនិតថ្មីៗដែលកើតឡើងភ្លាមៗនឹងជួយឱ្យអ្នកមិនដែលខ្វះប្រធានបទសម្រាប់ផលិតកម្មវិធីនៅពេលក្រោយឡើយ។ ភាពច្នៃប្រឌិតមិនមានដែនកំណត់នោះទេដូច្នេះចូរអនុញ្ញាតឱ្យខ្លួនឯងបានសាកល្បងអ្វីដែលប្លែក និងអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកត់សម្គាល់ដោយអ្នកស្តាប់ដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អ្នកជារៀងរហូត។ ការបង្កើតកម្មវិធីសំឡេងគឺជាការបង្កើតកេរ្តិ៍ឈ្មោះឌីជីថលមួយដែលនឹងនៅស្ថិតស្ថេរយូរអង្វែងនៅលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់មនុស្សជំនាន់ក្រោយ។ ចូរជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងបន្តដើរទៅមុខដោយភាពជឿជាក់ដើម្បីសម្រេចនូវគោលដៅដែលអ្នកបានកំណត់ទុកជាមុន។ ការសិក្សាពីចិត្តសាស្ត្ររបស់អ្នកស្តាប់នឹងជួយឱ្យអ្នកដឹងពីរបៀបនិយាយដែលប៉ះពាល់ដល់អារម្មណ៍ និងការគិតរបស់ពួកគេបានយ៉ាងល្អ។ អ្នកអាចប្រើប្រាស់ការនិទានរឿងដើម្បីធ្វើឱ្យមាតិកាដែលមានលក្ខណៈបច្ចេកទេសពិបាកយល់ឱ្យទៅជាមានភាពងាយស្រួល និងគួរឱ្យចង់ស្តាប់។ ការបញ្ចូលនូវសំណួរពិភាក្សានៅចុងបញ្ចប់នៃភាគនីមួយៗនឹងជំរុញឱ្យអ្នកស្តាប់មានការចូលរួមមតិ និងបង្កើនភាពស្និទ្ធស្នាលជាមួយអ្នក។ អ្នកគួរតែឆ្លៀតពេលអានមតិយោបល់ និងឆ្លើយតបទៅកាន់អ្នកស្តាប់ឱ្យបានទៀងទាត់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះពួកគេ។ ការកសាងទំនុកចិត្តគឺជាដំណើរការដែលត្រូវប្រើពេលវេលាប៉ុន្តែលទ្ធផលដែលទទួលបានគឺជាភាពស្មោះត្រង់របស់អ្នកគាំទ្រដែលមិនអាចប្តូរបាន។ ចូរកុំមានការបាក់ទឹកចិត្តប្រសិនបើការចាប់ផ្តើមដំបូងមិនទាន់មានអ្នកស្តាប់ច្រើនព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលាដើម្បីរីកចម្រើន។ ការផ្តោតលើគុណភាពជាជាងបរិមាណនឹងធ្វើឱ្យកម្មវិធីសំឡេងរបស់អ្នកមានតម្លៃ និងមានភាពទាក់ទាញក្នុងរយៈពេលវែងសម្រាប់អ្នកស្តាប់គ្រប់រូប។ ការថែរក្សាសុខភាពសំឡេងក៏ជារឿងសំខាន់ដែលអ្នកផលិតកម្មវិធីសំឡេងមិនគួរធ្វេសប្រហែសឡើយដើម្បីឱ្យសំឡេងមានភាពស្រស់ថ្លាជានិច្ច។ ការផឹកទឹកឱ្យបានច្រើន និងការសម្រាកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យអ្នកមានថាមពលពេញលេញនៅពេលដែលត្រូវអង្គុយថតកម្មវិធី។ រាល់ភាគដែលអ្នកបានផលិតគឺជាស្នាដៃសិល្បៈមួយដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់ពេលវេលាដ៏មានតម្លៃរបស់អ្នក។ ចូររក្សាភាពវិជ្ជមាននៅក្នុងការនិយាយ និងការចែករំលែកដើម្បីឱ្យអ្នកស្តាប់ទទួលបាននូវថាមពលល្អៗត្រឡប់ទៅវិញបន្ទាប់ពីបានស្តាប់។ ការធ្វើឱ្យកម្មវិធីសំឡេងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថានេះគឺជាការកម្សាន្ត និងមិនមែនជាបន្ទុកឡើយ។ អ្នកនឹងយល់ថាពិភពលោកនៃសំឡេងមានមន្តស្នេហ៍ម្យ៉ាងដែលវាអាចភ្ជាប់បេះដូងមនុស្សឱ្យនៅជិតគ្នាបានទោះបីជានៅឆ្ងាយគ្នាក៏ដោយ។ ការប្រើប្រាស់ភាសាទាំងពីរឱ្យបានស្ទាត់ជំនាញនឹងជួយឱ្យអ្នកក្លាយជាស្ពានតភ្ជាប់រវាងវប្បធម៌ខ្មែរ និងវប្បធម៌ពិភពលោកបានយ៉ាងល្អ។ យើងសង្ឃឹមថាការណែនាំទាំងនេះនឹងក្លាយជាពន្លឺបង្ហាញផ្លូវសម្រាប់អ្នកដែលចង់ឈានជើងចូលក្នុងវិស័យផលិតកម្មវិធីសំឡេងនេះឱ្យទទួលបានជោគជ័យ។ ការរៀបចំខ្លួនឱ្យបានល្អ និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាឱ្យត្រូវតាមតម្រូវការគឺជាគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការការងាររបស់អ្នក។ សមត្ថភាពក្នុងការនិយាយទាំងពីរភាសានឹងជួយពង្រីកវិសាលភាពនៃមាតិការបស់អ្នកឱ្យកាន់តែអស្ចារ្យ និងមានឥទ្ធិពលក្នុងសង្គម។ សូមឱ្យការខិតខំប្រឹងប្រែងរបស់អ្នកទទួលបាននូវលទ្ធផលជាផ្លែផ្កា និងមានអ្នកគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។ ការចាប់ផ្តើមនៅថ្ងៃនេះគឺជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងអាជីពជាអ្នកផលិតមាតិកាកម្មវិធីសំឡេងដ៏ល្បីម្នាក់។ ក្តីស្រឡាញ់ចំពោះការចែករំលែក និងការអភិវឌ្ឍសមត្ថភាពជាប្រចាំនឹងធ្វើឱ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលមានឥទ្ធិពលវិជ្ជមានក្នុងពិភពឌីជីថល។